នៅក្នុងសហគមន៍នេសាទកម្ពុជា ការប្រើប្រាស់ឡើងវិញ និងការជួសជុល ឧបករណ៍នេសាទ ជាពិសេស សំណាញ់ និង ទូក។ វាគឺជាទម្លាប់ដ៏សំខាន់មួយដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់យ៉ាងខ្ជាប់ខ្ជួន។ ទម្លាប់នេះមិនមែនត្រឹមតែជាការសន្សំសំចៃនោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងការរស់នៅប្រកបដោយនិរន្តរភាពរបស់អ្នកនេសាទខ្មែរផងដែរ។ នៅក្នុងបរិបទសង្គមដែលធនធានមានកម្រិត ការថែរក្សា និងពន្យារអាយុជីវិតរបស់ឧបករណ៍នេសាទមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ អ្នកនេសាទគ្រប់រូបតែងតែយល់ដឹងយ៉ាងច្បាស់អំពីតម្លៃពិតប្រាកដនៃឧបករណ៍របស់ពួកគេ។ ពួកគេបានចំណាយពេលច្រើនដើម្បីជួសជុល និងថែទាំសម្ភារៈនេសាទរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។ ការប្រើប្រាស់ឡើងវិញ និងការជួសជុលឧបករណ៍នេសាទមានសារៈសំខាន់យ៉ាងធំធេងទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានសម្រាប់សហគមន៍នេសាទខ្មែរ។ ជាបឋម ចំពោះ ផ្នែកសេដ្ឋកិច្ច ការជួសជុលសំណាញ់និងទូកចាស់ៗបានជួយកាត់បន្ថយការចំណាយយ៉ាងច្រើនសម្រាប់អ្នកនេសាទក្រីក្រ។ តម្លៃនៃឧបករណ៍នេសាទថ្មីៗ ជាពិសេសសំណាញ់ដែលមានទំហំធំៗ និងទូកដែលមានម៉ាស៊ីន។ វាគឺមានតម្លៃថ្លៃណាស់ដែលមិនមែនអ្នកនេសាទទាំងអស់សុទ្ធតែមានលទ្ធភាពទិញនោះទេ។ ដូច្នេះ ការជួសជុលផ្នែកដែលខូចខាតបន្តិចបន្តួចបានពន្យារអាយុកាលរបស់ឧបករណ៍ទាំងនោះឲ្យប្រើប្រាស់បានយូរអង្វែង។ វាជួយឲ្យពួកគេសន្សំសំចៃប្រាក់កាក់ដែលរកបានដោយលំបាក ដើម្បីទុកសម្រាប់ចំណាយផ្សេងៗក្នុងគ្រួសារ។ អ្នកនេសាទអាចប្រើប្រាស់ប្រាក់ដែលសន្សំបានដើម្បីទិញអាហារសម្រាប់កូនៗ ឬសម្រាប់ថ្លៃសិក្សារបស់ពួកគេ។ ជាងនេះទៅទៀត ការជួសជុលក៏បានបង្កើតការងារតូចតាចសម្រាប់អ្នកជំនាញជួសជុលក្នុងភូមិ ឬសមាជិកគ្រួសារដែលមានជំនាញផងដែរ។ វាបង្កើតជាសេដ្ឋកិច្ចវិលជុំមួយនៅក្នុងសហគមន៍របស់ខ្លួនឯង ដោយការចំណាយគឺនៅក្នុងស្រុកទាំងអស់។ នៅរដូវប្រាំងដែលត្រីមានតិច ហើយចំណូលក៏ចុះថយ ការជួសជុលឧបករណ៍ដែលខូចគឺជាមធ្យោបាយដ៏ល្អដើម្បីត្រៀមខ្លួនសម្រាប់រដូវនេសាទបន្ទាប់។ ការជួសជុលជាប្រចាំនូវឧបករណ៍នេសាទ នឹងជួយរក្សាប្រសិទ្ធភាព និងអាចឲ្យអ្នកចាប់បានត្រីច្រើនជាងមុន។ បន្ទាប់មក ផ្នែកបរិស្ថាន ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីការអនុវត្តន៍នេះ។ សំណាញ់នេសាទភាគច្រើនធ្វើពីសម្ភារៈសំយោគដូចជានីឡុង ឬប្លាស្ទិក ដែលចំណាយពេលរាប់រយឆ្នាំដើម្បីបំបែកនៅក្នុងធម្មជាតិ។ ការបោះបង់ចោលសំណាញ់ចាស់ៗ ឬខូចខាតបានបង្កជាបញ្ហាបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដល់ទន្លេ បឹង និងសមុទ្រ។ សំណាញ់ទាំងនោះក៏អាចក្លាយជា "សំណាញ់ខ្មោច" ដែលបន្តចាប់សត្វទឹកឥតឈប់ឈរ សម្លាប់ជីវិតសត្វដោយមិនមានអ្នកស្រង់យកមកប្រើប្រាស់។ ដូច្នេះ ការជួសជុលសំណាញ់ចាស់ៗបានកាត់បន្ថយបរិមាណកាកសំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធទឹកធម្មជាតិ។ វាជួយថែរក្សាបរិស្ថានទឹកឲ្យបានស្អាត និងរក្សាជីវចម្រុះរបស់សត្វទឹកឲ្យនៅគង់វង្ស។ ការប្រើប្រាស់ឡើងវិញក៏កាត់បន្ថយតម្រូវការក្នុងការផលិតសម្ភារៈថ្មីៗ ដែលជាការកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ និងថាមពលផងដែរ។ ទូកដែលបានជួសជុលក៏ជួយកាត់បន្ថយការកាប់ឈើសម្រាប់ធ្វើទូកថ្មី ដែលជាការរួមចំណែកដល់ការការពារព្រៃឈើនៅជុំវិញសហគមន៍។ ដូច្នេះការជួសជុលគឺជាសកម្មភាពមួយដែលជួយដល់ការអភិរក្សធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ី។ ចុងក្រោយ ផ្នែកសង្គម និងវប្បធម៌ ក៏មានសារៈសំខាន់មិនអាចកាត់ថ្លៃបានដែរ។ ការជួសជុលសំណាញ់ និងទូក គឺជាជំនាញប្រពៃណីដែលបានបន្សល់ទុកពីដូនតាទៅកូនចៅជាច្រើនជំនាន់មកហើយ។ ឪពុកម្ដាយ ឬជីដូនជីតាបានបង្រៀនកូនចៅពីរបៀបដេរ ឬប៉ះសំណាញ់ រៀបចំក្បាលមង និងជួសជុលផ្នែកខ្លះនៃទូក។ នេះគឺជាការផ្ទេរបទពិសោធន៍ និងចំណេះដឹងពីមនុស្សចាស់ទៅមនុស្សវ័យក្មេង ដែលជួយថែរក្សាមរតកវប្បធម៌របស់សហគមន៍។ សកម្មភាពជួសជុលក៏បានបង្កើតជាចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ផងដែរ។ អ្នកនេសាទតែងតែជួយគ្នាក្នុងការជួសជុលសំណាញ់ធំៗ ឬទូកដែលមានការខូចខាតធ្ងន់ធ្ងរ។ វាបានរឹតបន្តឹងចំណងមិត្តភាព និងការរាប់អានគ្នាទៅវិញទៅមក។ ការថែរក្សាឧបករណ៍របស់ខ្លួនក៏បង្ហាញពីការគោរពចំពោះធនធានធម្មជាតិ និងការខិតខំប្រឹងប្រែងរកស៊ី។ វាបានបណ្ដុះគំនិតឲ្យប្រជាជនចេះស្រលាញ់ និងថែរក្សាវត្ថុដែលខ្លួនមាន។ ដូច្នេះ ការប្រើប្រាស់ឡើងវិញ និងការជួសជុលឧបករណ៍នេសាទមិនត្រឹមតែជាការអនុវត្តន៍ជាក់ស្តែងនោះទេ។ វាក៏ជាទម្លាប់ដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅប្រកបដោយភាពសាមញ្ញ ប្រាជ្ញា និងនិរន្តរភាពរបស់សហគមន៍នេសាទខ្មែរផងដែរ។ ការអនុវត្តន៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់សង្គមទាំងមូលក្នុងការកាត់បន្ថយកាកសំណល់ និងប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពបំផុត។ ការជួសជុលសំណាញ់គឺជាសកម្មភាពមួយដ៏សំខាន់ និងជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃរបស់អ្នកនេសាទខ្មែរគ្រប់រូបទាំងនៅតាមដងទន្លេ និងនៅតំបន់ឆ្នេរសមុទ្រ។ សំណាញ់នេសាទដែលប្រើប្រាស់យូរៗទៅតែងតែរងការខូចខាតជាច្រើនប្រភេទ ដោយសារតែការទាក់ទើរនឹងវត្ថុមុតស្រួចនានា។ ឧទាហរណ៍ដូចជា មែកឈើក្រោមទឹក ថ្ម ដុំថ្មមុតៗ ឬក៏ការជាប់នឹងកំទេចកំទីប្លាស្ទិកអណ្តែតទឹក។ ជួនកាលក៏អាចដាច់រហែកដោយសារកម្លាំងត្រីធំៗ ដែលទើរជាប់ហើយព្យាយាមរើបម្រាស់យ៉ាងខ្លាំងក្លា។ ការខូចខាតទាំងនេះអាចជាការដាច់រហែកតូចៗ ដាច់ជាធ្លុះធំ ឬក៏រលុងសរសៃអំបោះសំណាញ់តែម្ដង។ ប្រសិនបើទុកចោលមិនជួសជុល សំណាញ់ទាំងនោះនឹងមិនអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាពឡើយ ព្រោះត្រីអាចរត់រួចតាមរន្ធដែលដាច់។ ដំណើរការនៃការជួសជុលសំណាញ់ទាមទារនូវភាពអត់ធ្មត់ខ្ពស់ ជំនាញច្បាស់លាស់ និងភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់សម្ភារៈ។ អ្នកនេសាទត្រូវពិនិត្យមើលសំណាញ់ទាំងមូលដោយយកចិត្តទុកដាក់បំផុត ដើម្បីកំណត់រកទីតាំងនិងទំហំនៃការខូចខាត។ ពេលខ្លះ ការខូចខាតអាចតូចល្មមពិបាកនឹងមើលឃើញដោយភ្នែកទទេ។ បន្ទាប់ពីកំណត់ទីតាំងរួច ពួកគេនឹងប្រើប្រាស់អំបោះ ឬខ្សែនីឡុងដែលត្រូវនឹងប្រភេទ និងកម្លាំងសំណាញ់ដើម។ ឧបករណ៍សំខាន់សម្រាប់ជួសជុលគឺ ម្ជុលដេរសំណាញ់ ដែលមានរាងពិសេសអាចចម្លងខ្សែអំបោះបានយ៉ាងងាយស្រួលតាមក្រឡាសំណាញ់។ អ្នកនេសាទនឹងចាប់ផ្ដើមដេរភ្ជាប់ក្រឡាដែលដាច់រហែកដោយប្រុងប្រយ័ត្នបំផុត។ បន្ទាប់មកគេត្រូវប្រើបច្ចេកទេសដេរភ្ជាប់ ដើម្បីធានាថាក្រឡាសំណាញ់នៅតែមានទំហំស្មើគ្នា និងរឹងមាំដូចដើម។ ពេលខ្លះ បើការដាច់រហែកមានទំហំធំពេក ពួកគេត្រូវកាត់យកសំណាញ់ផ្នែកដែលដាច់ចេញទាំងស្រុង ហើយយកសំណាញ់ថ្មីដែលមានក្រឡាទំហំដូចគ្នាទៅដេរភ្ជាប់ជំនួសវិញ។ ការធ្វើបែបនេះតម្រូវឲ្យមានការវាស់វែងយ៉ាងត្រឹមត្រូវ ដើម្បីកុំឲ្យសំណាញ់ខុសរាង ឬខុសក្រឡា។ ការជួសជុលមិនមែនត្រឹមតែដេរភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការរៀបចំខ្សែចង ក្បាលមង និងការធានាថាទម្ងន់នៅបាតសំណាញ់នៅតែដំណើរការល្អ។ ការត្រួតពិនិត្យចុងក្រោយគឺជាដំណាក់កាលចាំបាច់ដើម្បីធានាគុណភាពសំណាញ់។ ជំនាញក្នុងការជួសជុលសំណាញ់នេះត្រូវបានបង្រៀនតពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងគ្រួសារអ្នកនេសាទ។ ក្មេងៗតូចៗតែងតែអង្គុយមើលឪពុកម្តាយ ឬជីដូនជីតាជួសជុលសំណាញ់តាំងពីកុមារភាព។ ពួកគេចាប់ផ្តើមរៀនពីបច្ចេកទេសសាមញ្ញៗ រហូតដល់ក្លាយជាអ្នកជំនាញពិតប្រាកដ។ នេះមិនមែនត្រឹមតែជាជំនាញមួយដើម្បីសន្សំប្រាក់នោះទេ ប៉ុន្តែក៏ជាសិល្បៈមួយដែលតម្រូវឲ្យមានភាពស្ទាត់ជំនាញ និងការយល់ដឹងស៊ីជម្រៅអំពីប្រភេទសំណាញ់នីមួយៗ។ អ្នកជំនាញជួសជុលសំណាញ់អាចស្គាល់ពីគុណភាពអំបោះ និងដឹងពីបច្ចេកទេសដេរដែលធានាឲ្យសំណាញ់នៅតែមានកម្លាំងដូចដើម។ ការថែរក្សាសំណាញ់ឲ្យមានគុណភាពល្អ គឺជាគន្លឹះដ៏សំខាន់សម្រាប់ធានាបាននូវទិន្នផលនេសាទខ្ពស់។ សំណាញ់ដែលខូចខាតបន្តិចបន្តួចអាចធ្វើឲ្យបាត់បង់ត្រីជាច្រើនក្បាល។ ដូច្នេះ ការជួសជុលជាប្រចាំមិនត្រឹមតែជួយសន្សំសំចៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាប្រសិទ្ធភាពនៃការរកស៊ីផងដែរ។ ការជួសជុលសំណាញ់ក៏បង្ហាញពីភាពមិនខ្ជិលច្រអូស និងការខិតខំប្រឹងប្រែងរបស់អ្នកនេសាទក្នុងការថែរក្សាឧបករណ៍របស់ខ្លួន។ វាគឺជាផ្នែកមួយនៃការរស់នៅប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពក្នុងសហគមន៍នេសាទខ្មែរ។ ការបន្តរក្សានូវជំនាញនេះមានសារៈសំខាន់ណាស់សម្រាប់អនាគត។ ការជួសជុលទូកក៏ជាសកម្មភាពដ៏សំខាន់មួយមិនចាញ់ការជួសជុលសំណាញ់ប៉ុន្មានដែរ សម្រាប់អ្នកនេសាទនៅកម្ពុជា។ ទូកគឺជាយានជំនិះដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនអ្នកនេសាទទៅកាន់កន្លែងរកស៊ី ក៏ដូចជាដឹកជញ្ជូនឧបករណ៍នេសាទ និងផលិតផលត្រីត្រឡប់មកវិញ។ ទូកដែលប្រើប្រាស់ជាប្រចាំតែងតែរងការខូចខាតបន្តិចបន្តួច ឬធ្ងន់ធ្ងរ ដោយសារតែការប៉ះទង្គិចនឹងវត្ថុក្រោមទឹក។ ឧទាហរណ៍ដូចជា ការបុកនឹងគល់ឈើ ថ្ម ឬក៏ការរលួយឈើដោយសារជាតិទឹក និងកម្ដៅថ្ងៃជាយូរ។ ជួនកាលក៏អាចប្រេះ ឬធ្លាយដោយសារតែការប្រើប្រាស់ហួសកម្លាំង ឬការប៉ះទង្គិចខ្លាំងៗ។ ប្រសិនបើទុកចោលមិនជួសជុល ទូកទាំងនោះនឹងមិនអាចប្រើប្រាស់បានប្រកបដោយសុវត្ថិភាពឡើយ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកនេសាទនៅកណ្ដាលទឹក។ ដំណើរការនៃការជួសជុលទូកទាមទារនូវកម្លាំងកាយចិត្ត ជំនាញជាងទូក និងការប្រើប្រាស់សម្ភារៈឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ អ្នកនេសាទត្រូវពិនិត្យមើលទូកទាំងមូលដោយយកចិត្តទុកដាក់បំផុត ដើម្បីកំណត់រកទីតាំងនិងទំហំនៃការខូចខាត។ ពេលខ្លះ ការខូចខាតអាចតូចល្មមពិបាកនឹងមើលឃើញដោយភ្នែកទទេ។ បន្ទាប់ពីកំណត់ទីតាំងខូចខាតរួច ពួកគេនឹងប្រើប្រាស់ឈើដែលត្រូវនឹងប្រភេទឈើទូកដើម ឬប្រើប្រាស់សម្ភារៈជួសជុលដូចជា ជ័រ លោហៈ ឬសម្ភារៈសំយោគផ្សេងទៀត។ ឧបករណ៍សំខាន់សម្រាប់ជួសជុលរួមមាន ញញួរ ពូថៅ កាំបិត កន្ត្រៃឈើ ម៉ាស៊ីនខួង និងសម្ភារៈផ្សាភ្ជាប់ផ្សេងៗ។ អ្នកជំនាញជួសជុលនឹងចាប់ផ្ដើមកាត់ផ្នែកដែលខូចចេញ ហើយយកឈើថ្មី ឬសម្ភារៈផ្សេងទៀតទៅផ្សាភ្ជាប់ ឬដំឡើងជំនួសវិញ។ ការធ្វើបែបនេះតម្រូវឲ្យមានការវាស់វែង និងកាត់តយ៉ាងត្រឹមត្រូវ ដើម្បីធានាថាទូកនៅតែមានរូបរាងដើម និងកម្លាំងរឹងមាំ។ ការជួសជុលមិនមែនត្រឹមតែផ្លាស់ប្ដូរផ្នែកដែលខូចប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការលាបជ័រការពារទឹកផងដែរ។ ការលាបថ្នាំថ្មី ការត្រួតពិនិត្យម៉ាស៊ីន និងការធានាថាផ្នែកតូចៗទាំងអស់ដំណើរការល្អ។ ការត្រួតពិនិត្យចុងក្រោយ គឺជាដំណាក់កាលចាំបាច់ដើម្បីធានាគុណភាពទូក និងសុវត្ថិភាពអ្នកដំណើរ។ ជំនាញក្នុងការជួសជុលទូកនេះ ក៏ត្រូវបានបង្រៀនតពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងគ្រួសារអ្នកនេសាទផងដែរ។ នេះមិនមែនត្រឹមតែជាជំនាញមួយដើម្បីសន្សំប្រាក់នោះទេ ប៉ុន្តែក៏ជាសិល្បៈមួយដែលតម្រូវឲ្យមានភាពស្ទាត់ជំនាញ និងការយល់ដឹងស៊ីជម្រៅអំពីប្រភេទទូកនីមួយៗ។ អ្នកជំនាញជួសជុលទូកអាចស្គាល់ពីគុណភាពឈើ ឬសម្ភារៈ និងដឹងពីបច្ចេកទេសជួសជុលដែលធានាឲ្យទូកនៅតែមានកម្លាំងដូចដើម។ ការថែរក្សាទូកឲ្យមានគុណភាពល្អ គឺជាគន្លឹះដ៏សំខាន់សម្រាប់ធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៃការនេសាទ។ ដូច្នេះ ការជួសជុលជាប្រចាំមិនត្រឹមតែជួយសន្សំសំចៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាប្រសិទ្ធភាពនៃការរកស៊ី និងសុវត្ថិភាពអាយុជីវិតផងដែរ។ ការជួសជុលទូកក៏បង្ហាញពីភាពមិនខ្ជិលច្រអូស និងការខិតខំប្រឹងប្រែងរបស់អ្នកនេសាទក្នុងការថែរក្សាឧបករណ៍របស់ខ្លួន។ វាគឺជាផ្នែកមួយនៃការរស់នៅប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពក្នុងសហគមន៍នេសាទខ្មែរ។ ការបន្តរក្សានូវជំនាញនេះមានសារៈសំខាន់ណាស់សម្រាប់អនាគត។